ក្នុងប្រពៃណីខ្មែរ កូនប្រុសច្បងដើរតួនាទីយ៉ាងសំខាន់ និងមានតម្លៃបំផុតក្នុងពិធីបុណ្យសព ដើម្បីបង្ហាញការគោរពដឹងគុណចំពោះមាតាបិតាដែលចែកឋានទៅ។ តួនាទីទាំងនេះមិនត្រឹមតែជាការកាតព្វកិច្ចប៉ុណ្ណោះទេ ថែមទាំងជាទំនួលខុសត្រូវដ៏ធំធេងដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំ និងការទទួលខុសត្រូវរបស់ខ្លួន។ តួនាទីនេះបង្ហាញពីភាពជាបង្គោលគ្រួសារ និងការទទួលខុសត្រូវដ៏ធំធេងរបស់ខ្លួនចំពោះមាតាបិតាដែលបានចែកឋានទៅ។ នេះជាការបង្ហាញនូវការគោរពដឹងគុណចំពោះមាតាបិតា និងជាការបំពេញកាតព្វកិច្ចចុងក្រោយបង្អស់ក្នុងនាមជាកូន។ ក្នុងពិធីបុណ្យសពតាមប្រពៃណីខ្មែរ កូនប្រុសច្បងមានតួនាទីដ៏សំខាន់មួយទៀត គឺការធ្វើជាអ្នកកាន់គ្រែសព ឬអ្នកបាំងសែងក្នុងពេលដង្ហែសពទៅកាន់ទីបូជា ឬបញ្ចុះ។ សកម្មភាពនេះមិនត្រឹមតែជាការកាតព្វកិច្ចនោះទេ ប៉ុន្តែជាពិសេសវាគឺការបង្ហាញនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតាដែលបានចែកឋានទៅ។ ការកាន់គ្រែសព ឬការបាំងសែង គឺជានិមិត្តរូបនៃការជូនដំណើរចុងក្រោយរបស់កូនទៅកាន់ឪពុកម្តាយ ដោយសង្ឃឹមថាដួងវិញ្ញាណរបស់លោកទាំងពីរនឹងបានទៅកាន់សុគតិភព។ មួយវិញទៀតក្នុងពិធីដង្ហែសពតាមប្រពៃណីខ្មែរ កូនប្រុសច្បងក៏មានតួនាទីដ៏សំខាន់មួយទៀត គឺការកាន់ទង់ព្រលឹង។ នេះជាតួនាទីដ៏សំខាន់មួយដែលតម្រូវឲ្យកូនប្រុសច្បងមានភាពថ្លៃថ្នូរ និងការគោរពជាទីបំផុត ដោយសារវាត្រូវបានគេជឿថាជាការបើកផ្លូវ និងបង្ហាញទិសដៅសម្រាប់ព្រលឹងអ្នកស្លាប់។ ការបំពេញតួនាទីនេះឆ្លុះបញ្ចាំងពីសេចក្តីកតញ្ញូ និងក្តីសង្ឃឹមរបស់កូនចំពោះការចាប់បដិសន្ធិល្អរបស់មាតាបិតា។ ក្នុងចំណោមការកាតព្វកិច្ចសំខាន់ៗជាច្រើនរបស់កូនប្រុសច្បងក្នុងពិធីបុណ្យសព មួយក្នុងចំណោមនោះគឺការបំពេញតួនាទីជាអ្នកធ្វើកិច្ចតាមបែបសាសនា។ សម្រាប់គ្រួសារខ្មែរមួយចំនួន ការធ្វើកិច្ចនេះរួមបញ្ចូលទាំងការបួសមុខភ្លើងផងដែរ។ បួសមុខភ្លើង គឺជាការបួសរយៈពេលខ្លី ដែលកូនប្រុសច្បងបួសជាព្រះសង្ឃ ក្នុងអំឡុងពេល ឬភ្លាមៗក្រោយពិធីបុណ្យសព។ គោលបំណងសំខាន់នៃការបួសនេះគឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់មាតាបិតាដែលបានចែកឋានទៅ។ ការបួសមុខភ្លើងនេះត្រូវបានចាត់ទុកថាជាការបង្ហាញនូវសេចក្ដីកតញ្ញូដ៏ជ្រាលជ្រៅបំផុតរបស់កូនចំពោះគុណមាតាបិតា។ ជំនឿព្រះពុទ្ធសាសនា ការបួសនេះនឹងជួយឲ្យដួងវិញ្ញាណរបស់អ្នកស្លាប់បានរួចផុតពីទុក្ខសោក និងបានទៅកាន់សុគតិភព។ ដូច្នេះហើយ វាជាការបំពេញបុណ្យកុសលដ៏ធំបំផុតមួយដែលកូនអាចធ្វើជូនមាតាបិតា ជាពិសេសនៅពេលដែលលោកទាំងពីរបានលាចាកលោកនេះទៅ។ តួនាទីដែលសំខាន់មួយទៀតរបស់កូនប្រុសច្បងក្នុងពិធីបុណ្យសពគឺ ជាអ្នកទទួលភ្ញៀវ និងអ្នកតំណាងគ្រួសារ។ តួនាទីនេះបង្ហាញពីភាពជាបង្គោល និងការទទួលខុសត្រូវរបស់ខ្លួនក្នុងគ្រាដ៏សោកសៅនេះ។ កូនប្រុសច្បងមានភារកិច្ចផ្ទាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវទាំងអស់ដែលបានចំណាយពេលមកចូលរួមរំលែកទុក្ខ និងផ្តល់កម្លាំងចិត្តដល់គ្រួសារ។ មិនតែប៉ុណ្ណោះ រូបគេក៏ជាអ្នកតំណាងគ្រួសារទាំងមូលក្នុងការថ្លែងអំណរគុណ និងនិយាយរាក់ទាក់ជាមួយមិត្តភក្តិ បងប្អូន ញាតិមិត្តជិតឆ្ងាយ ក៏ដូចជាអ្នកស្គាល់គ្នាផ្សេងៗទៀត។ នេះជាការបង្ហាញពីការគោរព និងទឹកចិត្តថ្លៃថ្នូររបស់គ្រួសារចំពោះវត្តមានរបស់ភ្ញៀវ។ ក្នុងនាមជាអ្នកស្នងត្រកូល និងជាបង្គោលគ្រួសារ កូនប្រុសច្បងច្រើនតែមានភារកិច្ចពិភាក្សា និងរៀបចំការបែងចែកទ្រព្យសម្បត្តិ ឬមរតករបស់មាតាបិតា។ ការបែងចែកនេះអាចធ្វើឡើងទៅតាមឆន្ទៈចុងក្រោយរបស់អ្នកស្លាប់ ឬតាមរយៈការព្រមព្រៀងគ្នាដោយសន្តិវិធីក្នុងចំណោមបងប្អូន និងសមាជិកគ្រួសារ។ តួនាទីនេះទាមទារនូវភាពយុត្តិធម៌ ការអត់ធ្មត់ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាដើម្បីរក្សាបាននូវសុខដុមរមនាក្នុងគ្រួសារ។ វាជាភារកិច្ចដ៏រសើបមួយ ដែលបង្ហាញពីទំនួលខុសត្រូវចុងក្រោយរបស់កូនប្រុសច្បងក្នុងការធានាថា អ្វីៗត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ និងដោយសេចក្ដីយល់ចិត្ត។ តួនាទីទាំងអស់ដែលបានរៀបរាប់ខាងលើ បង្ហាញយ៉ាងច្បាស់ថា កូនប្រុសច្បងមិនត្រឹមតែជាអ្នកស្នងត្រកូលប៉ុណ្ណោះទេ ថែមទាំងជាបង្គោលគ្រួសារដ៏សំខាន់បំផុតក្នុងពិធីបុណ្យសព។ នៅក្នុងគ្រាទុក្ខសោកបែបនេះ វត្តមាន និងការទទួលខុសត្រូវរបស់គេគឺមិនអាចខ្វះបានឡើយ។ ភាពជាអ្នកដឹកនាំ ភាពរឹងមាំ និងការទទួលខុសត្រូវរបស់កូនប្រុសច្បង ជួយឲ្យគ្រួសារទាំងមូលអាចឆ្លងផុតគ្រាដ៏លំបាកនេះទៅបានដោយរលូន និងសមរម្យតាមប្រពៃណី។